ចំណូលចិត្តក្នុងការទស្សនាភាពយន្តរបស់ប្រជាជនកម្ពុជាមានភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់រវាងអ្នករស់នៅទីក្រុង និងអ្នករស់នៅជនបទ។ ភាពខុសគ្នានេះកើតចេញពីកត្តាសំខាន់ៗជាច្រើន រួមមានការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លទ្ធភាពទទួលបានបច្ចេកវិទ្យា របៀបរស់នៅប្រចាំថ្ងៃ និងទម្លាប់វប្បធម៌។ ការយល់ដឹងអំពីចំណុចខុសគ្នានេះមានសារៈសំខាន់ណាស់សម្រាប់អ្នកផលិតភាពយន្ត និងអ្នកចែកចាយ ដើម្បីអាចបង្កើតខ្លឹមសារដែលឆ្លើយតបនឹងតម្រូវការទីផ្សារនីមួយៗប្រកបដោយប្រសិទ្ធភាព។ អ្នកទស្សនានៅតាមទីក្រុងធំៗ ជាពិសេសនៅ ភ្នំពេញ និងខេត្តធំៗដទៃទៀត មានទំនោរទៅរកការទស្សនាភាពយន្តដែលមានលក្ខណៈ ទំនើប និងទូលំទូលាយ ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា និងការចង់បានបទពិសោធន៍ថ្មីៗ។ ពួកគេមានលទ្ធភាពទទួលបានព័ត៌មាន និងបច្ចេកវិទ្យាខ្ពស់ជាង ដែលធ្វើឲ្យចំណង់ចំណូលចិត្តរបស់ពួកគេមានលក្ខណៈទាន់សម័យ និងបើកទូលាយជាងមុន។ ជាទូទៅ អ្នកនៅទីក្រុងចូលចិត្តភាពយន្តសម័យថ្មីដែលបំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ។ ពួកគេនិយមទស្សនាភាពយន្តដែលមានគុណភាពខ្ពស់ ទាំងរូបភាព សំឡេង និងបែបផែនពិសេសៗ។ បច្ចេកវិទ្យាភាពយន្តដូចជា ស្រុីឌី និង ហ្វរឌី គឺពេញនិយមខ្លាំងណាស់នៅក្នុងរោងកុនបែបទំនើបៗ។ លើសពីនេះទៅទៀត អ្នកទស្សនានៅទីក្រុងក៏ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ ប្រភេទរឿងចម្រុះ ដែលមានលក្ខណៈប្លែកៗពីគ្នា មិនថាជារឿងបែបមនោសញ្ចេតនា ភ័យរន្ធត់ កំប្លែង ឬសកម្មភាពអ្វីនោះទេ។ ប្រភេទរឿងដែលទាក់ទាញចំណាប់អារម្មណ៍ពួកគេច្រើនរួមមាន រឿងស្នេហាបែបទាន់សម័យ រឿងនិយាយពីការប្រគួតប្រជែង ការតស៊ូក្នុងសង្គម រឿងបែបបច្ចេកវិទ្យាវិទ្យាសាស្រ្ដ ឬរឿងបែបស៊ើបអង្កេតដែលតម្រូវឲ្យមានការគិតវិភាគច្រើនជាដើម។ ពួកគេមានភាពបើកចំហរចំពោះគំនិតថ្មីៗ ការច្នៃប្រឌិត ក្នុងសាច់រឿង ការនិពន្ធ ការថត និងការផលិត។ ឯខ្លឹមសារភាពយន្តដែលឆ្លុះបញ្ចាំងពីបញ្ហាសង្គមបច្ចុប្បន្ន ឬនិន្នាការសម័យថ្មីក៏ជាការពេញនិយមផងដែរ។ ដោយសារមានលទ្ធភាព និងជម្រើសច្រើន អ្នកទីក្រុងចូលចិត្តទៅមើលភាពយន្តដោយផ្ទាល់នៅរោងកុនទំនើបៗ។ ហើយការប្រើប្រាស់បណ្ដាញសង្គមដូចជា យូធូប ហ្វេសប៊ុក តិកតុក និងអ៊ីនស្តារក្រាមគឺជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ពួកគេក្នុងការស្វែងរកភាពយន្តថ្មីៗ។ តាមដានព័ត៌មានតារា និងមើល ឈុតខ្លីៗ មុននឹងសម្រេចចិត្តទៅទស្សនានៅរោងកុន ឬមើលតាមអនឡាញ ហើយទាំងនេះគឺជាទម្លាប់មួយដែលអ្នកនៅជនបទមិនសូវមាន។ ផ្ទុយទៅវិញ អ្នកទស្សនានៅជនបទមានចំណូលចិត្តដែលនៅតែភ្ជាប់ទៅនឹងប្រពៃណី ទំនៀមទម្លាប់ និងជីវភាពរស់នៅជាក់ស្តែងរបស់ពួកគេ។ ពួកគេមិនសូវមានលទ្ធភាពទៅដល់រោងកុនទំនើបៗ ឬប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ៗដូចអ្នកទីក្រុងនោះទេ។ ផ្ទុយទៅវិញ អ្នកទស្សនានៅតាមតំបន់ជនបទមានចំណូលចិត្តខុសប្លែកពីអ្នកទីក្រុង ដោយពួកគេស្រឡាញ់ភាពយន្តដែលផ្ដោតលើ ជីវិតប្រចាំថ្ងៃ វប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ដែលឆ្លុះបញ្ចាំងពីសង្គម និងជំនឿរបស់ពួកគេ។ ពួកគេចូលចិត្តរឿងដែលឆ្លុះបញ្ចាំងពីជីវភាពរស់នៅពិតៗ របស់ប្រជាជននៅតាមជនបទ រឿងដែលទាក់ទងនឹងការងារកសិកម្ម ទំនាក់ទំនងក្នុងគ្រួសារ សហគមន៍ ឬរឿងដែលទាក់ទងនឹងជំនឿ អបិយជំនឿ ឬប្រពៃណីដូនតាជាដើម។ ហើយរឿងដែលមិនទាមទារការវិភាគច្រើន និងរឿងកំប្លែងគឺជារឿងដែលពេញនិយមខ្លាំងណាស់ ចំពោះអ្នកទស្សនានៅជនបទ។ ប្រភេទរឿងកម្សាន្ត និងកំប្លែងទាំងនេះ គឺជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់ពួកគេ ព្រោះវាអាចជួយឲ្យមានសំណើច និងជាការបន្ធូរអារម្មណ៍ពីការនឿយហត់ប្រចាំថ្ងៃទៀតផង។ បន្ថែមពីនេះ ពួកគេមានការគាំទ្រដល់តារាជាតិ និងព្រមទាំងស្គាល់តួសម្ដែងនីមួយៗច្បាស់ទៀតផង។ ភាពយន្តខ្មែរ ឬរឿងភាគខ្មែរត្រូវបានពួកគេតាមដាន និងគាំទ្រច្រើនជាងភាពយន្តបរទេស ព្រោះវាឆ្លុះបញ្ចាំងពីភាសា វប្បធម៌ និងបរិបទសង្គមដែលពួកគេធ្លាប់ស្គាល់។ ដោយសារតែការរស់នៅនៅតំបន់ជនបទ ពួកគេមិនសូវមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទៅទស្សនារឿងនៅរោងកុននោះទេ។ ដូច្នេះ ប្រភពសំខាន់នៃការទស្សនារបស់ពួកគេគឺតាមរយៈទូរទស្សន៍ ឬប្រព័ន្ធផ្សព្វផ្សាយអនឡាញ ដូចជា យូធូប និង ហ្វេសប៊ុក តាមរយៈទូរស័ព្ទស្មាតហ្វូន ហើយវិធីសាស្រ្តនេះមានភាពងាយស្រួល និងចំណាយតិចសម្រាប់ពួកគេ។។ ជាសរុប ការយល់ដឹងអំពីភាពខុសប្លែកគ្នានៃចំណូលចិត្តទាំងនេះ គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកផលិតភាពយន្ត អ្នកចែកចាយ និងអ្នកផ្សព្វផ្សាយ ដើម្បីអាចបង្កើត និងផ្សព្វផ្សាយខ្លឹមសារដែលឆ្លើយតបនឹងតម្រូវការរបស់ទស្សនិកជនគោលដៅនីមួយៗប្រកបដោយប្រសិទ្ធភាព។